ធូប និងទៀន សុទ្ធតែជាគ្រឿងសក្ការបូជាដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅបំផុតនៅក្នុងជំនឿសាសនា ជាពិសេសព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ ដែលធូបជាទូទៅត្រូវបានគេប្រើប្រាស់សម្រាប់ការបូជា ការសុំពរជ័យ ការរំលឹកគុណ និងការបញ្ជូនសារទៅសាច់ញាតិទាំងអស់ដែលបានចែកឋានទៅ។ នៅក្នុងការអុជធូបនេះ មានលក្ខណៈខុសគ្នា ទៅតាមបំណងដែលចង់បាន ដូចជា ការអុជធូបដើម្បីការគោរពបូជា សេចក្ដីថ្លែងអំណរគុណ និង ដើម្បីបង្ហាញពី ការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតា អារក្ស អ្នកតា វត្ថុស័ក្តិសិទ្ធិ និងបុព្វការីជនដែលបានចែកឋានទៅ។។ ហើយគេជឿថាផ្សែងធូបដែលហ៊ុយឡើងលើ ជាសេចក្ដីថ្លែងអំណរគុណ ពីចិត្តរបស់មនុស្សទៅកាន់ឋានខ្ពស់។ មិនត្រឹមតែជាការគោរពប៉ុណ្ណោះទេ ថែមទាំងជា សេចក្ដីបួងសួង ឬបណ្ដាំ ដែលចេញពីបេះដូងដ៏ជ្រះថ្លា ដើម្បីឧទ្ទិសដល់អ្នកដែលបានចែកឋានទៅហើយ ឬសុំពរជ័យពីឋានលើផងដែរ។ ដោយគេធ្វើការអុជធូប ៣ សរសៃតំណាងព្រះរតនត្រ័យ ៧ សរសៃតំណាងអប្សរា ឬតំណាងចំនួនផ្សេងៗទៀតទៅតាមជំនឿ ឬពិធី។ ចំណែកឯការអុជធូបគឺដើម្បី ជាការតភ្ជាប់ និងការនាំសារ គេធ្វើវាពេលឧទ្ទិសបុណ្យ ឬបួងសួង គេតែងតែប្រើធូបជាតំណាងនៃការបញ្ជូនសារ។ ផ្សែងធូបដែលហុយឡើងទៅលើមេឃ ត្រូវបានគេជឿថាជា ស្ពានតភ្ជាប់រវាងមនុស្សលោក នឹង ឋានទេវតា ឋានមនុស្សលោក ឋានប្រេត ឋាននរក។ មួយវិញទៀតវាជាមធ្យោបាយមួយដែរគេជឿថាសម្រាប់ នាំសារ ឬបញ្ជូនសេចក្ដីប្រាថ្នា ការបួងសួង ឬការឧទ្ទិសកុសលផលបុណ្យទៅកាន់បុព្វការីជន ឬទេវតា។ ហើយរាល់ពាក្យពេចន៍បួងសួង ឬការឧទ្ទិសផលបុណ្យ ត្រូវបានគេជឿថាអាច បញ្ជូនទៅដល់អ្នកទទួល តាមរយៈផ្សែងធូបនេះ។ សម្រាប់ការរំលឹកដល់ភាពមិនទៀងទាត់ ឬអនិច្ចំ មានន័យថាធម្មជាតិនៃធូបដែលឆេះដោយខ្លួនឯង បញ្ចេញផ្សែង និងថយចុះបន្តិចម្តងៗ រហូតដល់រលត់អស់ទៅវិញ ។ ទាំងនេះសុទ្ធតែបង្ហាញថាអ្វីៗទាំងអស់ រូបធម៌ នាមធម៌ គឺ មិនឋិតថេរ មិនទៀងទាត់ កើតឡើង តាំងនៅ រួចរលត់ទៅវិញ។ ហេតុផលទាំងអស់នេះ សម្រាប់ជាការពិចារណាអោយមនុស្សចេះដោះចិត្តចេញពីការជាប់ជំពាក់ក្នុងបរលោក។ នៅពេលធូបកំពុងឆេះ អ្នកប្រតិបត្តិធម៌អាចសម្លឹងមើលដើម្បីរំលឹកខ្លួនឯងអំពីភាពមិនទៀងទាត់នៃជីវិត និងកម្មផល។ ចុងក្រោយគេ គឺការអញ្ជើញដែលគេជឿថាក្លិនក្រអូបនៃធូប មិនត្រឹមតែជាការផ្តល់នូវក្លិនឈ្ងុយទេ តែត្រូវបានគេជឿថាជា សញ្ញា ឬ ការអញ្ជើញ ដ៏ពិសិដ្ឋមួយ។ អ្វីដែលពិសេសនេះគេជឿថាអាចអញ្ជើញ វត្ថុស័ក្តិសិទ្ធិ ទេវតា អារក្សអ្នកតា ព្រលឹងដូនតា ឲ្យយាងមកទទួលយកគ្រឿងសក្ការបូជា មកចូលរួមពិធី ឬមកជួយតាមសេចក្ដីបួងសួង។ ជានិច្ចជាកាលមុននឹងចាប់ផ្តើមពិធីបុណ្យ ពិធីបួងសួង ឬពិធីសែនព្រេនណាមួយ គេតែងតែអុជធូបជាមុនសិន ដើម្បីអញ្ជើញញាតិមិត្ត ឬវត្ថុស័ក្តិសិទ្ធិអោយដឹងឮ។